សាច់គោងៀតនិងសាច់ជ្រូកផាត់ ជាប្រភេទមុខម្ហូបស្ងួតមួយដែលប្រជាជនខ្មែរនិយមបរិភោគ។ ព្រោះអាហារប្រភេទនេះមានលក្ខណៈងាយស្រួលទាំងការចម្អិននិងការធ្វើ។ ហើយម្ហូបនេះក៏អាចរក្សាទុកបានយូរផងដែរ។ បន្ទាប់មកនេះយើងនឹងមកមើលពីរបៀបធ្វើសាច់គោងៀតនិងសាច់ជ្រូកផាត់ជាមួយគ្នា។ ដើម្បីធ្វើ ជាដំបូងយើងត្រូវរៀបចំគ្រឿងផ្សំឲ្យបានគ្រប់គ្រាន់សិន មុននឹងចាប់ផ្តើមធ្វើសាច់គោងៀតនេះ។ គ្រឿងផ្សំសម្រាប់ធ្វើទាំងអស់នោះរួមមាន សាច់គោ ខ្ទឹមស រំដេង ម្ទេសស្ងួតឬម្សៅម្ទេស ទឹកត្រី ស្ករសឬស្ករត្នោត អំបិល ម្សៅស៊ុប និងប្រេងឆា។ បន្ទាប់មកយកសាច់គោទៅហាន់ជាបន្ទះស្ដើងៗ។ បន្ទាប់មកទៀតយកសាច់គោដែលហាន់រួចទៅប្រឡាក់ជាមួយខ្ទឹមស រំដេង ដែលបុករួច និងបន្ថែមគ្រឿងផ្សំដទៃទៀតដូចជាម្ទេសទឹកត្រីស្ករអំបិលម្សៅស៊ុបនិងប្រេងឆា។ សម្រាប់គ្រឿងផ្សំ យើងអាចដាក់ទៅតាមរសជាតិនិងចំណូលចិត្តរបស់យើងបាន។ បន្ទាប់មក យើងត្រូវច្របាច់សាច់គោជាមួយគ្រឿងឲ្យសព្វហើយទុកចោលរយៈពេល ១៥ ទៅ ៣០ នាទី ដើម្បីឲ្យរសជាតិសាច់ និងគ្រឿងផ្សំចូលគ្នាបានល្អ។ ជាចុងក្រោយយកសាច់គោដែលប្រឡាក់រួចមកហាលក្រោមពន្លឺថ្ងៃដើម្បីធ្វើឲ្យសាច់គោងៀតរបស់យើងអាចរក្សាទុកបានយូរ។